ប្រទេសកម្ពុជា គឺជាតំបន់ដែលតែងតែជួបប្រទះនូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលបង្កឱ្យមានការជម្លៀសប្រជាជនចេញពីលំនៅឋានជាញឹកញាប់បំផុត។ ការយល់ដឹងអំពីដំណើរការនៃការផ្លាស់ទីលំនៅដោយបង្ខំ គឺជាកិច្ចការដ៏សំខាន់មួយដើម្បីធានាបាននូវសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលនិងអង្គការដៃគូពាក់ព័ន្ធបានខិតខំប្រឹងប្រែងរៀបចំផែនការត្រៀមបម្រុងទុកជាមុន ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុ។ សកម្មភាពនៃការជម្លៀសចេញពីតំបន់គ្រោះថ្នាក់ត្រូវធ្វើឡើងដោយមានការសម្របសម្រួលយ៉ាងច្បាស់លាស់ និងមានសណ្តាប់ធ្នាប់ខ្ពស់បំផុតដើម្បីបញ្ជៀសការបាត់បង់ជីវិត។ មេរៀនដែលយើងទទួលបានពីព្រឹត្តិការណ៍កន្លងមកបានបង្ហាញថា ការត្រៀមលក្ខណៈឱ្យបានល្អ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ វដ្តនៃការជម្លៀស គឺជាដំណើរការចម្បងដែលផ្តើមចេញពីការផ្សព្វផ្សាយដំណឹងជាមុនតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឬតាមរយៈឧបករណ៍បំពងសំឡេងតាមភូមិ។ ការប្រកាសអាសន្នតាមរយៈការប្រើប្រាស់ស៊ីរ៉ែន និងសារជាអក្សរក្នុងទូរស័ព្ទដៃគឺជាវិធីសាស្ត្រដ៏រហ័សបំផុតមួយក្នុងការជម្រុញឱ្យប្រជាជនត្រៀមខ្លួនចាកចេញ។ អាជ្ញាធរមូលដ្ឋានត្រូវធ្វើការវាយតម្លៃលើកម្រិតនៃហានិភ័យមុនពេលចេញបញ្ជាឱ្យមានការចល័តមនុស្ស និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពដែលបានកំណត់។ នៅក្នុងដំណាក់កាលនៃការចល័តមនុស្ស ភស្តុភារនៃការដឹកជញ្ជូន គឺជាកត្តាសំខាន់បំផុតដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់មនុស្សចាស់ ឬជនមានពិការភាព។ ការគ្រប់គ្រងចរាចរណ៍នៅតាមដងផ្លូវក្នុងអំឡុងពេលមានអាសន្នត្រូវតែមានភាពហ្មត់ចត់បំផុតដើម្បីការពារកុំឱ្យមានការកកស្ទះ និងបង្កជាការយឺតយ៉ាវណាមួយ។ នៅពេលមកដល់ជំរំស្នាក់នៅបណ្តោះអាសន្ន ការផ្តល់នូវសេវាសុខភាព និងការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពទីមួយដែលមិនអាចខ្វះបានឡើយសម្រាប់មនុស្សគ្រប់គ្នា។ ការរៀបចំប្រព័ន្ធអនាម័យឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ស្នាក់នៅបណ្តោះអាសន្ន គឺជាវិធានការការពារការរីករាលដាលនៃជំងឺឆ្លងផ្សេងៗដែលបង្កឡើងដោយទឹក។ ក្នុងអំឡុងពេលនៃការស្នាក់នៅបណ្តោះអាសន្ន ការពង្រឹងសន្តិសុខនិងសុវត្ថិភាពសម្រាប់ស្ត្រីនិងកុមារ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតពីសំណាក់អាជ្ញាធរ។ ការវិលត្រឡប់ទៅកាន់លំនៅឋានវិញអាចធ្វើទៅបានលុះត្រាតែមានការវាយតម្លៃច្បាស់លាស់ថាទឹកបានស្រកអស់ ឬគ្រោះថ្នាក់ត្រូវបានកន្លងផុតទៅទាំងស្រុង។ មន្ត្រីជំនាញត្រូវចុះពិនិត្យលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដើម្បីផ្តល់ជំនួយស្ដារឡើងវិញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ ការការពារផ្លូវច្បាប់ គឺជាខែលការពារដ៏រឹងមាំសម្រាប់ជនដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារតែគ្រោះមហន្តរាយធម្មជាតិ ឬជម្លោះផ្សេងៗ។ គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ជនផ្លាស់ទីលំនៅផ្ទៃក្នុងត្រូវតែទទួលបាននូវការគោរពសិទ្ធិមនុស្សជាមូលដ្ឋានជានិច្ច។ សិទ្ធិទទួលបានសុវត្ថិភាពមានន័យថាជនរងគ្រោះត្រូវតែត្រូវបានការពារពីការធ្វើបាប ការកេងប្រវ័ញ្ច ឬការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់ក្នុងអំឡុងពេលជម្លៀស។ ជំនួយមនុស្សធម៌ដែលរួមមានអាហារ និងទឹកស្អាតត្រូវតែផ្តល់ជូនដល់ជនរងគ្រោះដោយស្មើភាពគ្នា និងមិនមានការរើសអើងនូវពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ទ្រព្យសម្បត្តិដែលប្រជាពលរដ្ឋបានបន្សល់ទុកនៅផ្ទះសម្បែងត្រូវតែមានការយាមកាមពីអាជ្ញាធរ ដើម្បីការពារពីសកម្មភាពលួចប្លន់ ឬការបំផ្លិចបំផ្លាញពីជនខិលខូច។ រាល់ការសម្រេចចិត្តពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅត្រូវតែមានការចូលរួមមតិយោបល់ពីជនរងគ្រោះ ដើម្បីធានាថាវាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគេ។ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនឹងជួយកាត់បន្ថយភាពមិនច្បាស់លាស់ក្នុងជីវិតរបស់ជនរងគ្រោះ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់ពួកគេនៅក្នុងស្ថានភាពដ៏លំបាក។ ការកំណត់អត្តសញ្ញាណក្រុមងាយរងគ្រោះ គឺជាកិច្ចការដែលតម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីស្ថានភាពរស់នៅជាក់ស្តែងរបស់មនុស្សម្នាក់ៗក្នុងសហគមន៍។ ជនពិការ គឺជាក្រុមមនុស្សដែលជួបឧបសគ្គខ្លាំងបំផុតក្នុងការធ្វើដំណើរ ឬការស្វែងរកទីសុវត្ថិភាពដោយខ្លួនឯងនៅពេលដែលមានអាសន្នមកដល់។ មនុស្សចាស់ដែលមានសុខភាពទ្រុឌទ្រោមតម្រូវឱ្យមានការថែទាំពិសេស និងការដឹកជញ្ជូនដែលប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុតពីសំណាក់ក្រុមជួយសង្គ្រោះ។ ស្ថានភាពសេដ្ឋកិច្ចគ្រួសារក៏ជាកត្តាកំណត់មួយនៃភាពងាយរងគ្រោះ ដោយសារអ្នកក្រីក្រច្រើនតែគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងគ្មានប្រាក់សន្សំ។ ជនអន្តោប្រវេសន៍ ឬជនជាតិភាគតិចដែលមិនសូវចេះភាសាផ្លូវការអាចនឹងមានការយឺតយ៉ាវក្នុងការទទួលបានព័ត៌មាន និងការប្រកាសអាសន្នផ្សេងៗ។ ការផ្តល់ព័ត៌មានជាភាសាតំបន់ ឬសញ្ញាដែលងាយយល់គឺជាយុទ្ធសាស្ត្រដ៏ល្អ ដើម្បីជួយដល់ក្រុមអ្នកដែលជួបឧបសគ្គផ្នែកភាសាឱ្យមានសុវត្ថិភាព។ ការយកចិត្តទុកដាក់លើកុមារតូចៗដែលងាយនឹងបាត់បង់សមាជិកគ្រួសារក្នុងអំឡុងពេលមានភាពច្របូកច្របល់ គឺជាការទទួលខុសត្រូវដ៏ធំធេងរបស់អ្នកពាក់ព័ន្ធ។ ការជួយសង្គ្រោះដែលប្រកបដោយបរិយាបន្នមានន័យថា គ្មានបុគ្គលណាម្នាក់ត្រូវបានបោះបង់ចោលឱ្យស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែស្ថានភាពរាងកាយរបស់គេឡើយ។ ការផ្លាស់ទីលំនៅរយៈពេលវែងតែងតែបង្កជាបញ្ហាប្រឈមជាច្រើនដែលតម្រូវឱ្យមានការដោះស្រាយលើសពីការផ្តល់ជំនួយសង្គ្រោះបឋមក្នុងជំរំ។ យុទ្ធសាស្ត្រមនុស្សធម៌សម័យថ្មីបានងាកមកផ្តោតលើការធ្វើសមាហរណកម្មជនផ្លាស់ទីលំនៅឱ្យចូលទៅក្នុងសហគមន៍ថ្មី ឬទីក្រុងឱ្យបានឆាប់រហ័ស។ ការរស់នៅក្នុងជំរំរយៈពេលយូរពេកអាចធ្វើឱ្យមនុស្សមានអារម្មណ៍ឯកោ ឬបង្កើតឱ្យមានទម្លាប់ពឹងផ្អែកទាំងស្រុងលើជំនួយពីខាងក្រៅជានិច្ច។ សមាហរណកម្មថ្មីជួយឱ្យជនរងគ្រោះអាចមានសិទ្ធិចូលធ្វើការងារ និងបញ្ជូនកូនៗទៅរៀននៅសាលារដ្ឋក្នុងតំបន់ដែលពួកគេបានផ្លាស់ទីទៅដល់។ ការផ្តល់នូវជំនាញវិជ្ជាជីវៈដល់ជនផ្លាស់ទីលំនៅគឺជាវិធីសាស្ត្រដ៏ប្រសើរ ដើម្បីជួយឱ្យពួកគេអាចរស់នៅដោយឯករាជ្យ និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។ ការរៀបចំដីធ្លីថ្មីដែលមានសុវត្ថិភាពសម្រាប់ការតាំងទីលំនៅជាអចិន្ត្រៃយ៍ គឺជាដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ជនដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ការគាំទ្រផ្នែកសង្គម គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការស្តារស្មារតីរបស់ជនរងគ្រោះដែលបានបាត់បង់ផ្ទះសម្បែង និងមនុស្សជាទីស្រឡាញ់។ ការបាត់បង់អត្តសញ្ញាណ និងសហគមន៍ដែលខ្លួនធ្លាប់រស់នៅអាចបង្កជាវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលតម្រូវឱ្យមានការប្រឹក្សាយោបល់ត្រឹមត្រូវ។ ការប្រើប្រាស់វិធីសាស្ត្រជួយសង្គ្រោះបឋមផ្នែកចិត្តវិទ្យានឹងជួយកាត់បន្ថយភាពតក់ស្លុត និងជួយឱ្យជនរងគ្រោះមានកម្លាំងចិត្តក្នុងការតស៊ូបន្ត។ ការស្តារឡើងវិញដោយសហគមន៍កើតឡើងនៅពេលដែលជនផ្លាស់ទីលំនៅត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចពិភាក្សាសម្រេចចិត្តលើជោគវាសនារបស់ពួកគេ។ ការមានអារម្មណ៍ថាខ្លួននៅតែមានតម្លៃ និងមានសិទ្ធិអំណាចលើជីវិតខ្លួនឯងនឹងជួយឱ្យជនរងគ្រោះឆាប់ជាសះស្បើយពីការប៉ះទង្គិចផ្លូវចិត្តទាំងឡាយ។ រាល់ការរៀបចំកម្មវិធីកម្សាន្ត ឬសកម្មភាពសង្គមក្នុងតំបន់ជម្លៀស គឺជាថ្នាំព្យាបាលដ៏ស័ក្តិសិទ្ធិសម្រាប់កាត់បន្ថយភាពតានតឹងក្នុងចិត្តរបស់មនុស្ស។ ការយល់ដឹងពីគ្នាទៅវិញទៅមករវាងអ្នកផ្តល់ជំនួយ និងអ្នកទទួលជំនួយ គឺជាមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តនៅក្នុងសហគមន៍ដែលរងគ្រោះ។ ការជម្លៀសប្រកបដោយជោគជ័យមិនមែនវាស់វែងតែលើចំនួនមនុស្សដែលបានសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាស់លើគុណភាពនៃជីវិតដែលត្រូវបានស្តារឡើងវិញ។ យើងគ្រប់គ្នាត្រូវរួមគ្នាការពារ និងផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពផ្លាស់ទីលំនៅដោយបង្ខំ ដើម្បីឱ្យពួកគេមានអនាគតដ៏ភ្លឺស្វាង។ ការកសាងភាពស៊ាំនៅក្នុងសហគមន៍ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការពារមហន្តរាយនាពេលអនាគតនៅក្នុងប្រទេសកម្ពុជាយើង។ ចំណេះដឹងអំពីការជម្លៀសត្រូវតែត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា ឬការបណ្តុះបណ្តាលនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូលំទូលាយបំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការតាមដានស្ថានភាពធាតុអាកាសនឹងជួយឱ្យយើងមានពេលវេលាកាន់តែច្រើនសម្រាប់ការត្រៀមខ្លួនជម្លៀស។ កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន គឺជាគំរូដ៏ល្អសម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអាសន្ន។ ការរៀបចំឃ្លាំងផ្ទុកស្បៀងអាហារនៅតាមតំបន់គោលដៅជម្លៀស គឺជាយុទ្ធសាស្ត្រដើម្បីធានាថាមិនមាននរណាម្នាក់ត្រូវទទួលរងនូវភាពអត់ឃ្លានឡើយ។ ការចុះបញ្ជីឈ្មោះជនរងគ្រោះឱ្យបានច្បាស់លាស់តាំងពីដំណាក់កាលដំបូងនឹងជួយឱ្យការបែងចែកជំនួយមានតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ការការពារបរិស្ថានតាមរយៈការដាំដើមឈើឡើងវិញក៏ជាផ្នែកមួយនៃការកាត់បន្ថយល្បឿននៃទឹកជំនន់ និងការកាត់បន្ថយការជម្លៀសប្រជាជនផងដែរ។ យើងត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ក្រុមអ្នកជួយសង្គ្រោះផងដែរ ព្រោះពួកគេក៏ប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងពេលបំពេញការងារ។ ការចែករំលែកបទពិសោធន៍រវាងតំបន់ដែលធ្លាប់រងគ្រោះនឹងជួយឱ្យតំបន់ដទៃទៀតអាចរៀនសូត្រ និងរៀបចំផែនការការពារបានកាន់តែល្អ។ សាមគ្គីភាពរបស់ប្រជាជនកម្ពុជាក្នុងគ្រាមានអាសន្ន គឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការជម្នះរាល់ឧបសគ្គនៃគ្រោះមហន្តរាយធម្មជាតិ។ ការផ្តល់ឱកាសឱ្យយុវជនចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីជួយដល់ជនផ្លាស់ទីលំនៅ គឺជាការបណ្តុះស្មារតីមនុស្សធម៌ដល់យុវជនជំនាន់ក្រោយ។ ការកសាងផ្ទះសម្បែងឱ្យមានភាពរឹងមាំ និងមានកម្ពស់ខ្ពស់ផុតពីទឹក គឺជាដំណោះស្រាយយូរអង្វែងដើម្បីកាត់បន្ថយតម្រូវការនៃការជម្លៀស។ ការគោរពតាមការណែនាំរបស់អាជ្ញាធរក្នុងអំឡុងពេលមានអាសន្ន គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គម។ ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យជនរងគ្រោះតាមបែបឌីជីថលនឹងជួយឱ្យការតាមដានស្ថានភាពជនផ្លាស់ទីលំនៅមានភាពងាយស្រួលជាងមុន។ ការយល់ដឹងអំពីសិទ្ធិរបស់ខ្លួនឯងក្នុងនាមជាជនផ្លាស់ទីលំនៅនឹងជួយឱ្យប្រជាពលរដ្ឋអាចស្វែងរកជំនួយតាមផ្លូវច្បាប់បានយ៉ាងត្រឹមត្រូវ។ ការសិក្សាអំពីមូលហេតុនៃគ្រោះមហន្តរាយនឹងជួយឱ្យយើងអាចទប់ស្កាត់ ឬកាត់បន្ថយទំហំនៃគ្រោះថ្នាក់នាពេលអនាគតបានយ៉ាងមានប្រសិទ្ធភាព។ ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងការជម្លៀសនឹងនាំមកនូវដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិត និងភាពហ្មត់ចត់។ ការបង្កើតបណ្តាញទំនាក់ទំនងរវាងសហគមន៍ដែលងាយរងគ្រោះនឹងជួយឱ្យការផ្តល់ព័ត៌មានមានភាពរហ័សទាន់ចិត្ត និងទូលំទូលាយបំផុត។ ការផ្តល់ជំនួយបច្ចេកទេសដល់កសិករដែលរងគ្រោះដោយសារការផ្លាស់ទីលំនៅនឹងជួយឱ្យពួកគេអាចចាប់ផ្តើមជីវភាពថ្មីបានយ៉ាងឆាប់រហ័ស។ ការយកចិត្តទុកដាក់លើសត្វចិញ្ចឹម និងសត្វពាហនៈក្នុងអំឡុងពេលជម្លៀស គឺជាការជួយការពារទ្រព្យសម្បត្តិដ៏សំខាន់របស់ប្រជាកសិករ។ ការរៀបចំឱ្យមានកន្លែងរៀនសូត្របណ្តោះអាសន្នសម្រាប់កុមារនៅក្នុងតំបន់ជម្លៀស គឺជាការធានាថាកុមារនឹងមិនខកខានការសិក្សាឡើយ។ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងជម្រកបណ្តោះអាសន្ន គឺជាដំណោះស្រាយដ៏ល្អសម្រាប់ផ្តល់ពន្លឺ និងថាមពលអគ្គិសនីចាំបាច់។ ការថែរក្សាអនាម័យខ្លួនប្រាណ និងការហូបស្អាតផឹកស្អាតក្នុងអំឡុងពេលជម្លៀស គឺជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែអនុវត្តតាម។ ការផ្តល់ជំនួយសង្គ្រោះត្រូវតែមានភាពសមស្របទៅតាមវប្បធម៌ និងទំនៀមទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ។ ការបង្កើតមូលនិធិសង្គ្រោះបន្ទាន់នៅកម្រិតភូមិឃុំនឹងជួយឱ្យអាជ្ញាធរអាចឆ្លើយតបបានភ្លាមៗដោយមិនបាច់រង់ចាំជំនួយពីថ្នាក់លើ។ ការបណ្តុះបណ្តាលក្រុមឆ្លើយតបបន្ទាន់នៅតាមសហគមន៍ គឺជាការត្រៀមលក្ខណៈដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សង្គ្រោះជីវិតមនុស្ស។ ការផ្សព្វផ្សាយចំណេះដឹងអំពីរបៀបវេចខ្ចប់សម្ភារៈចាំបាច់មុនពេលជម្លៀសនឹងជួយឱ្យប្រជាជនមានភាពងាយស្រួលក្នុងពេលចាកចេញ។ ការរៀបចំផែនទីតំបន់ងាយរងគ្រោះនឹងជួយឱ្យអាជ្ញាធរងាយស្រួលក្នុងការគ្រប់គ្រង និងចេញបញ្ជាជម្លៀសបានទាន់ពេលវេលា។ ការផ្តល់សេវាថែទាំសុខភាពមាតា និងទារកនៅក្នុងទីទួលសុវត្ថិភាព គឺជាកិច្ចការអាទិភាពមួយដែលមិនត្រូវរំលងចោលឡើយ។ ការរៀបចំប្រព័ន្ធលូ និងប្រឡាយទឹកនៅក្នុងទីក្រុងនឹងជួយកាត់បន្ថយការលិចលង់ដែលជាបុព្វហេតុនៃការផ្លាស់ទីលំនៅ។ ការចូលរួមរបស់វិស័យសាសនានៅក្នុងកិច្ចការមនុស្សធម៌ជួយឱ្យការផ្តល់ជំនួយកាន់តែមានភាពកក់ក្តៅ និងទទួលបានទំនុកចិត្តខ្ពស់។ ការបែងចែកបន្ទប់ស្នាក់នៅឱ្យបានត្រឹមត្រូវនៅក្នុងជំរំជម្លៀសជួយការពារសិទ្ធិឯកជនភាព និងសុវត្ថិភាពរបស់បុគ្គលម្នាក់ៗ។ ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រក្រោយគ្រោះទឹកជំនន់ គឺជាការជួយដល់វិស័យកសិកម្មឱ្យមានដំណើរការឡើងវិញជាប្រក្រតី។ ការជម្លៀសប្រជាជនត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមបន្ទាប់ពីទទួលបានព័ត៌មានគ្រប់គ្រាន់។ ការផ្តល់ការអប់រំអំពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ គឺជាយុទ្ធសាស្ត្រយូរអង្វែងសម្រាប់សហគមន៍ដែលរស់នៅតំបន់ងាយរងគ្រោះ។ ការប្រើប្រាស់យន្តហោះដ្រូនក្នុងការរុករក និងសង្គ្រោះជនរងគ្រោះគឺជាការវិវត្តថ្មីនៃបច្ចេកវិទ្យាក្នុងកិច្ចការមនុស្សធម៌។ ការបង្កើតមជ្ឈមណ្ឌលព័ត៌មាននៅក្នុងតំបន់ជម្លៀសជួយឱ្យប្រជាពលរដ្ឋអាចសាកសួរព័ត៌មាន ឬស្វែងរកសមាជិកគ្រួសារដែលបាត់ខ្លួន។ ការផ្តល់នូវគ្រាប់ពូជកសិកម្មដល់គ្រួសារដែលរងគ្រោះ គឺជាការជួយសម្រួលដល់ការបង្កបង្កើនផលឡើងវិញក្រោយពេលវិលត្រឡប់។ ការរៀបចំឱ្យមានកម្មវិធីហ្វឹកហាត់ជម្លៀសសាកល្បងនៅតាមសាលារៀនជួយឱ្យសិស្សានុសិស្សមានភាពក្លាហាន និងដឹងពីវិធីការពារខ្លួន។ ការពិនិត្យគុណភាពទឹកប្រើប្រាស់នៅក្នុងទីទួលសុវត្ថិភាពត្រូវធ្វើឡើងជាប្រចាំដើម្បីបង្ការជំងឺរាករូស និងជំងឺសើស្បែកផ្សេងៗ។ ការប្រើប្រាស់សម្ភារៈប្រើប្រាស់ដែលងាយរលាយ និងមិនប៉ះពាល់បរិស្ថាននៅក្នុងតំបន់ជម្លៀសគឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់។ ការចងក្រងសៀវភៅណែនាំស្តីពីការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយសម្រាប់គ្រួសារនីមួយៗគឺជាការងារដ៏មានសារៈសំខាន់។ ការអភិវឌ្ឍប្រព័ន្ធព្រមានជាមុនតាមរយៈវិទ្យុសហគមន៍ជួយឱ្យព័ត៌មានទៅដល់អ្នកដែលរស់នៅតំបន់ដាច់ស្រយាលបំផុត។ ការលើកទឹកចិត្តដល់ជនរងគ្រោះឱ្យចូលរួមក្នុងសកម្មភាពកែលម្អទីជម្រកបណ្តោះអាសន្នជួយឱ្យពួកគេមានអារម្មណ៍ថាជាម្ចាស់ការលើជីវិត។ ការផ្តល់ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ដល់ជនផ្លាស់ទីលំនៅគឺជាវិធីសាស្ត្រមួយដែលជួយឱ្យពួកគេអាចទិញរបស់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ ការធានាថាជនរងគ្រោះគ្រប់រូបទទួលបានឯកសារអត្តសញ្ញាណកម្មឡើងវិញប្រសិនបើមានការបាត់បង់ក្នុងអំឡុងពេលគ្រោះមហន្តរាយ។ ការបង្កើនចំនួនបង្គន់អនាម័យនៅក្នុងទីទួលសុវត្ថិភាពឱ្យសមស្របតាមចំនួនមនុស្ស គឺជាកត្តាដែលមិនអាចមើលរំលងបានឡើយ។ ការបង្កើតក្រុមប្រឹក្សាយោបល់យុវជនសម្រាប់កិច្ចការគ្រោះមហន្តរាយនឹងជួយនាំមកនូវគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាប្រឈម។ ការរៀបចំឱ្យមានការតាំងពិព័រណ៍រូបភាពអំពីការជម្លៀសជួយឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីការលំបាករបស់ជនរងគ្រោះ។ ការរៀនសូត្រពីកំហុសឆ្គងក្នុងអតីតកាល គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែប្រសើរ។ ការជម្លៀសដោយមានសណ្តាប់ធ្នាប់ជួយកាត់បន្ថយការភ័យស្លន់ស្លោ និងការរងរបួសដែលមិនគួរកើតមានក្នុងអំឡុងពេលមានអាសន្ន។ ការផ្តល់ការគាំទ្រដល់អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ពីការផ្លាស់ទីលំនៅជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានងើបឡើងវិញបានឆាប់។ ការរៀបចំឱ្យមានគ្រូពេទ្យប្រចាំការ ២៤ ម៉ោងនៅក្នុងតំបន់ស្នាក់នៅបណ្តោះអាសន្ន គឺជាការធានាសុវត្ថិភាពជីវិតដ៏មានទំនុកចិត្ត។ ការប្រើប្រាស់បណ្តាញសង្គមក្នុងផ្លូវវិជ្ជមានដើម្បីរៃអង្គាសជំនួយជួយឱ្យការជួយសង្គ្រោះមានភាពទូលំទូលាយ និងឆាប់រហ័សបំផុត។ ការអប់រំអំពីការបោះចោលសម្រាមឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ជម្លៀសជួយរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងមានផាសុកភាព។ ការផ្តល់ក្តីស្រឡាញ់ និងការយោគយល់ដល់ជនផ្លាស់ទីលំនៅគឺជាកាតព្វកិច្ចមនុស្សធម៌ដែលយើងម្នាក់ៗអាចធ្វើបានដោយមិនបាច់ចំណាយប្រាក់។ ការរៀបចំផែនការជម្លៀសប្រកបដោយប្រសិទ្ធភាព គឺជាសសរស្តម្ភដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមាននិរន្តរភាព និងសុវត្ថិភាព។ ការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាននឹងធ្វើឱ្យការងារបង្ការ និងសង្គ្រោះគ្រោះមហន្តរាយនៅក្នុងប្រទេសយើងកាន់តែមានភាពរឹងមាំ។ យើងត្រូវជឿជាក់ថាស្មារតីសាមគ្គីភាពរបស់ប្រជាជនកម្ពុជានឹងអាចយកឈ្នះលើរាល់ផលវិបាកនៃការផ្លាស់ទីលំនៅដោយបង្ខំទាំងឡាយ។ ការយកចិត្តទុកដាក់លើសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបក្នុងគ្រាមានអាសន្ន គឺជាសញ្ញាណនៃសង្គមដែលមានការរីកចម្រើន និងមានគុណធម៌។ សរុបមកវិញ ការជម្លៀសចេញពីគ្រោះមហន្តរាយមិនមែនគ្រាន់តែជាការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតនោះឡើយ។ វាគឺជាការសង្គ្រោះជីវិត និងការការពារក្តីសង្ឃឹមរបស់មនុស្សជាតិឱ្យស្ថិតស្ថេរគង់វង្សទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការយល់ដឹងស៊ីជម្រៅអំពីដំណាក់កាលនីមួយៗនៃវដ្តនៃការជម្លៀសនឹងជួយឱ្យយើងអាចឆ្លើយតបបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ រាល់ការខិតខំប្រឹងប្រែងរបស់យើងនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុវត្ថិភាពរបស់កូនចៅជំនាន់ក្រោយនាពេលអនាគត។ យើងទាំងអស់គ្នាត្រូវចូលរួមចំណែកតាមរយៈការចែករំលែកចំណេះដឹង និងការជួយគ្នាទៅវិញទៅមកក្នុងស្មារតីជាគ្រួសារខ្មែរតែមួយ។ ការត្រៀមលក្ខណៈ និងការឆ្លើយតបដោយភាពឆ្លាតវៃនឹងនាំមកនូវសុខសន្តិភាព និងសុវត្ថិភាពសម្រាប់សហគមន៍យើងជានិរន្តរ៍។